ការបញ្ជ្រាបចំណេះដឹងអំពីគ្រោះមហន្តរាយធម្មជាតិទៅក្នុងមុខវិជ្ជាគោលនៃកម្មវិធីសិក្សាជាតិ គឺជាវិធីសាស្ត្រអប់រំតាមបែបពហុវិស័យ។ ដែលជួយឱ្យសិស្សានុសិស្សយល់ដឹងពីបញ្ហានេះបានគ្រប់ជ្រុងជ្រោយបំផុត។ ជំនួសឱ្យការរៀនត្រឹមតែជាទ្រឹស្ដីដាច់ដោយឡែក ការបញ្ជ្រាបនេះអនុញ្ញាតឱ្យយុវជនខ្មែរមើលឃើញពីទំនាក់ទំនងរវាងបាតុភូតធម្មជាតិ វិទ្យាសាស្ត្រ និងការរស់នៅជាក់ស្ដែងក្នុងសង្គមជាតិ។ យុទ្ធសាស្ត្រនេះបានប្រែក្លាយថ្នាក់រៀនឱ្យទៅជាមជ្ឈមណ្ឌលបណ្ដុះស្មារតីប្រុងប្រយ័ត្ន។ ដែលសិស្សអាចសិក្សាពីឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សា។ នៅក្នុងក្របខ័ណ្ឌនៃមុខវិជ្ជាភូមិវិទ្យា និងវិទ្យាសាស្ត្រ សិស្សានុសិស្សត្រូវបានដឹកនាំឱ្យស្វែងយល់ពីយន្តការធម្មជាតិដែលបង្កឱ្យមានគ្រោះមហន្តរាយផ្សេងៗយ៉ាងស៊ីជម្រៅ។ មេរៀនអំពីវដ្តនៃទឹកមិនត្រឹមតែពន្យល់ពីការកកើតនៃទឹកភ្លៀងតាមបែបបច្ចេកទេសប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបង្ហាញពីរបៀបដែលបរិមាណទឹកភ្លៀងលើសលប់អាចបង្កឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញដល់លំនៅដ្ឋាន និងកសិកម្ម។ ទន្ទឹមនឹងនេះ សិស្សក៏បានសិក្សាពីមូលហេតុវិទ្យាសាស្ត្រនៃគ្រោះរាំងស្ងួត និងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុសកល។ ដែលកំពុងតែធ្វើឱ្យរបបអាកាសធាតុនៅកម្ពុជាមានភាពមិនទៀងទាត់ និងបង្កជាក្តីបារម្ភដល់ស្ថិរភាពសន្តិសុខស្បៀង។ ការយល់ដឹងពីមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រទាំងនេះ ជួយឱ្យសិស្សមានសមត្ថភាពវិភាគ និងអាចធ្វើការសន្និដ្ឋានបានត្រឹមត្រូវអំពីហានិភ័យធម្មជាតិដែលស្ថិតនៅជុំវិញខ្លួនពួកគេ។ តាមរយៈការសិក្សាពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ សិស្សានុសិស្សអាចយល់ឃើញពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរឥរិយាបថរស់នៅប្រចាំថ្ងៃ។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិយាកាស។ ចំណេះដឹងបច្ចេកទេសទាំងនេះដើរតួជាគ្រឹះដ៏សំខាន់ក្នុងការរៀបចំផែនការការពារ និងការសម្របខ្លួនទៅនឹងការប្រែប្រួលនៃធម្មជាតិ។ ដែលវារួមចំណែកយ៉ាងខ្លាំងដល់ការកាត់បន្ថយទំហំនៃការខូចខាតនាពេលអនាគត។ បន្ថែមពីលើផ្នែកបច្ចេកទេស ការបញ្ចូលបញ្ហាគ្រោះមហន្តរាយទៅក្នុងមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា គឺជាការបណ្ដុះនូវទុនស្មារតីដ៏មានតម្លៃសម្រាប់សង្គមជាតិទាំងមូល។ តាមរយៈមេរៀនទាំងនេះ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យចេះជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន និងបណ្ដុះស្មារតីសាមគ្គីភាពដែលជាវប្បធម៌ដ៏ល្អប្រពៃរបស់ខ្មែរ។ ការបង្រៀនឱ្យយល់ពីតម្លៃនៃការជួយគ្នា ការចែករំលែក និងការសហការគ្នាក្នុងគ្រាលំបាក បានធ្វើឱ្យសិស្សានុសិស្សមានភាពរឹងមាំផ្នែកស្មារតី និងមិនងាយបោះបង់ចំពោះមុខឧបសគ្គដែលបង្កឡើងដោយគ្រោះធម្មជាតិ។ សិស្សរៀនយល់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថានឱ្យមាននិរន្តរភាព។ ការអប់រំនេះបានបញ្ជ្រាបនូវសារៈសំខាន់នៃការដាំដើមឈើ និងការគ្រប់គ្រងសំណល់។ ដើម្បីកាត់បន្ថយសម្ពាធលើប្រព័ន្ធអេកូឡូស៊ី ដែលជាដើមហេតុបង្កឱ្យមានគ្រោះធម្មជាតិកាន់តែសាហាវ និងអាក្រក់ទៅៗ។ កាតព្វកិច្ចជាពលរដ្ឋត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវលើបរិស្ថាន។ ដែលវាជួយឱ្យសិស្សានុសិស្សក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់ក្រុមគ្រួសារ និងសហគមន៍ដែលពួកគាត់រស់នៅ។ ជារួមមក ការអប់រំតាមរយៈការបញ្ជ្រាបចំណេះដឹងក្នុងមុខវិជ្ជាគោល គឺជាការកសាងនូវធនធានមនុស្សដែលមានទាំងចំណេះដឹងបច្ចេកទេស និងមានសីលធម៌ក្នុងនាមជាអ្នកការពារបរិស្ថាន។ ការយល់ដឹងពីតុល្យភាពរវាងមនុស្ស និងធម្មជាតិ នឹងក្លាយជាត្រីវិស័យបង្ហាញផ្លូវឱ្យយុវជនជំនាន់ក្រោយអាចរៀបចំផែនការរស់នៅប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ នៅពេលដែលសិស្សានុសិស្សយល់ច្បាស់ពីមេរៀនទាំងនេះ ពួកគេនឹងក្លាយជាស្ពានចម្លងចំណេះដឹងដ៏សំខាន់ ក្នុងការនាំយកសារអប់រំពីសាលារៀនទៅកាន់សហគមន៍។ ដើម្បីរួមគ្នាបង្កើតនូវសង្គមមួយដែលរឹងមាំ និងមានភាពធន់មាំចំពោះមុខគ្រោះមហន្តរាយគ្រប់ប្រភេទដែលកើតមានឡើង។ ការបណ្ដុះបណ្ដាលបំណិនរស់រាន និងការការពារខ្លួន គឺជាឆ្អឹងខ្នងនៃការអប់រំអំពីគ្រោះមហន្តរាយនៅក្នុងកម្មវិធីសិក្សាជាតិរបស់កម្ពុជា។ ដែលប្រែក្លាយចំណេះដឹងទ្រឹស្ដីឱ្យទៅជាការអនុវត្តជាក់ស្ដែងសម្រាប់សិស្សានុសិស្ស។ ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជា ទឹកជំនន់ រន្ទះបាញ់ និងខ្យល់កន្ត្រាក់កើតមានឡើងជាញឹកញាប់ ការបំពាក់នូវបច្ចេកទេសសង្គ្រោះបឋម និងវិធានការការពារខ្លួន គឺជាការវិនិយោគដ៏មានតម្លៃបំផុតដើម្បីកាត់បន្ថយអត្រារងគ្រោះ និងការបាត់បង់ជីវិត។ កម្មវិធីសិក្សាបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឱ្យសិស្សានុសិស្សមានភាពម្ចាស់ការលើសុវត្ថិភាពផ្ទាល់ខ្លួន និងអាចក្លាយជាបង្អែកសម្រាប់អ្នកដទៃក្នុងគ្រាអាសន្ន។ វិធានការសុវត្ថិភាពបឋមត្រូវបានបញ្ជ្រាបតាមរយៈសកម្មភាពរៀន និងបង្រៀនដែលផ្ដោតលើស្ថានភាពជាក់ស្ដែងដែលសិស្សជួបប្រទះក្នុងជីវភាពរស់នៅ។ សិស្សានុសិស្សត្រូវបានណែនាំយ៉ាងច្បាស់លាស់អំពីរបៀបការពារខ្លួនពីបាតុភូតរន្ទះបាញ់។ ដែលជាគ្រោះថ្នាក់ដ៏សាហាវមួយក្នុងរដូវវស្សា ដោយរៀនពីការចៀសវាងការជ្រកក្រោមដើមឈើខ្ពស់ៗ ការនៅក្បែរទីវាល ក៏ដូចជាការបិទឧបករណ៍អេឡិចត្រូនិចនានានៅពេលមានផ្គររន្ទះ។ បន្ថែមលើនេះ ចំណេះដឹងអំពីការរស់នៅប្រកបដោយសុវត្ថិភាពក្នុងរដូវទឹកជំនន់ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ។ រួមមានការស្វែងរកទីទួលសុវត្ថិភាព ការការពារខ្លួនពីសត្វអាសិរពិស និងការប្រុងប្រយ័ត្នចំពោះការឆ្លងចរន្តអគ្គិសនីក្នុងទឹក ដែលសុទ្ធសឹងតែជាបំណិនជីវិតដែលមិនអាចខ្វះបាន។ ការយល់ដឹងអំពីសញ្ញាប្រកាសអាសន្នផ្សេងៗ ក៏ជាផ្នែកមួយដ៏សំខាន់ដែលជួយឱ្យសិស្សមានការប្រុងប្រយ័ត្នខ្ពស់មុនពេលគ្រោះថ្នាក់មកដល់។ សិស្សត្រូវបានបង្រៀនឱ្យស្គាល់ពីអត្ថន័យនៃសំឡេងស៊ីរ៉ែន ពណ៌នៃទង់សញ្ញា ឬការប្រកាសដំណឹងតាមរយៈឧបករណ៍បំពងសំឡេងនៅក្នុងសហគមន៍។ ដែលការយល់ដឹងទាំងនេះអនុញ្ញាតឱ្យពួកគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំសម្ភារៈចាំបាច់ និងត្រៀមជម្លៀសខ្លួនទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។ ការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្ដល់ចំណេះដឹងដល់សិស្សម្នាក់ៗប៉ុណ្ណោះទេ។ ប៉ុន្តែពួកគាត់ថែមទាំងអាចយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ និងអ្នកជិតខាង ដែលជួយបង្កើនភាពធន់នៃសហគមន៍ទាំងមូល។ ទន្ទឹមនឹងការរៀនក្នុងថ្នាក់ ការរៀបចំការហាត់សមគ្រោះអាសន្ន គឺជាសកម្មភាពជាក់ស្ដែងដែលមិនអាចខ្វះបាននៅក្នុងបរិវេណសាលារៀន។ សកម្មភាពនេះតម្រូវឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលាទាំងអស់ចូលរួមអនុវត្តការជម្លៀសខ្លួនចេញពីអគារ ឬថ្នាក់រៀនទៅកាន់ទីធ្លាសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងក្នុងរយៈពេលដ៏ខ្លីបំផុត។ ការហាត់សមជាប្រចាំបានជួយបណ្ដុះនូវទម្លាប់ ភាពរហ័សរហួន និងភាពរឹងមាំផ្នែកស្មារតី។ ដែលជាកត្តាសម្រេចចិត្តក្នុងការកាត់បន្ថយភាពស្លន់ស្លោនៅពេលដែលហេតុការណ៍គ្រោះថ្នាក់ពិតប្រាកដកើតឡើងភ្លាមៗដោយមិនដឹងខ្លួន។ ការហាត់សមទាំងនេះក៏ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសាកល្បងប្រើប្រាស់ឧបករណ៍សង្គ្រោះបឋម និងរៀនពីរបៀបជួយគ្នាទៅវិញទៅមក។ ជាពិសេសការជួយដល់មិត្តភក្ដិដែលមានពិការភាព ឬក្មេងៗដែលមានវ័យតូចជាង។ នៅពេលដែលសិស្សានុសិស្សទទួលបានការហ្វឹកហាត់បានល្អ ពួកគាត់នឹងមានភាពជឿជាក់លើខ្លួនឯង និងដឹងច្បាស់ពីតួនាទីដែលត្រូវធ្វើក្នុងស្ថានភាពអាសន្ន។ ការណ៍នេះមិនត្រឹមតែធានាបាននូវសុវត្ថិភាពក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការបណ្ដុះនូវ វប្បធម៌ត្រៀមលក្ខណៈ ដែលនឹងអមដំណើរពួកគាត់ពេញមួយជីវិត ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសុវត្ថិភាពសាធារណៈ។ ជារួមមក ការបណ្ដុះបណ្ដាលបំណិនរស់រាន និងការការពារខ្លួននៅក្នុងកម្មវិធីសិក្សាជាតិ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយទំហំមហន្តរាយ។ តាមរយៈការរួមផ្សំរវាងការណែនាំពីវិធានការសុវត្ថិភាពបឋម និងការហាត់សមជាក់ស្ដែង កម្ពុជាកំពុងតែសាងសង់នូវជញ្ជាំងការពារដ៏រឹងមាំមួយ ចេញពីកម្លាំងនៃចំណេះដឹងរបស់យុវជនជំនាន់ក្រោយ។ ការបន្តពង្រឹង និងពង្រីកសកម្មភាពទាំងនេះឱ្យដល់គ្រប់សាលារៀនទូទាំងប្រទេស នឹងធានាបានថាអនាគតរបស់កម្ពុជានឹងមានភាពរឹងមាំ និងអាចជម្នះបាននូវរាល់ឧបសគ្គដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិទាំងឡាយ។ ការយល់ដឹងអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាដំណាក់កាលខ្ពស់បំផុតនៃការអប់រំ។ ដែលប្រែក្លាយសិស្សានុសិស្សពីអ្នកទទួលចំណេះដឹង ឱ្យទៅជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏មានឥទ្ធិពលនៅក្នុងសហគមន៍។ គោលបំណងចម្បងនៃកម្មវិធីសិក្សានេះ គឺមិនត្រឹមតែចង់ឱ្យសិស្សដឹងពីរបៀបការពារខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែគឺចង់បណ្ដុះបណ្ដាលពួកគាត់ឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេង ដែលមានសមត្ថភាពជួយជ្រោមជ្រែងដល់ការរៀបចំផែនការបង្ការ និងកសាងភាពធន់មាំដល់ភូមិឋានរបស់ខ្លួន។ ការបញ្ជ្រាបចំណេះដឹងអំពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នេះ បានបង្កើតនូវស្ពានចម្លងចំណេះដឹងដ៏រឹងមាំមួយរវាងគ្រឹះស្ថានសិក្សា និងសង្គមគ្រួសារជាក់ស្ដែង។ ចំណុចសំខាន់មួយនៃការបណ្ដុះបណ្ដាលនេះ គឺការបង្រៀនសិស្សឱ្យចេះរៀបចំផែនការសុវត្ថិភាពតាមរយៈការវិភាគ និងការកំណត់ផែនទីហានិភ័យ។ នៅក្នុងថ្នាក់រៀន សិស្សត្រូវបានណែនាំឱ្យចេះសង្កេត និងកំណត់សម្គាល់តំបន់ដែលងាយរងគ្រោះបំផុតនៅក្នុងសាលារៀន និងនៅក្នុងភូមិរបស់ខ្លួន ដូចជាផ្លូវដែលងាយនឹងលិចទឹក ខ្សែកាបអគ្គិសនីដែលដាច់រយ៉ៃ ឬដើមឈើធំៗដែលងាយនឹងរលំពេលមានខ្យល់កន្ត្រាក់។ ទន្ទឹមនឹងការកំណត់តំបន់គ្រោះថ្នាក់ សិស្សក៏រៀនពីរបៀបស្វែងរក និងកំណត់តំបន់សុវត្ថិភាព ដូចជាទួលខ្ពស់ៗ វត្តអារាម ឬមណ្ឌលសុខភាព ដែលអាចប្រើប្រាស់ជាកន្លែងជម្រកបណ្ដោះអាសន្ន។ ការរៀនរៀបចំផែនការបែបនេះ ជួយឱ្យយុវជនមានការយល់ដឹងស៊ីជម្រៅពីបរិស្ថានជុំវិញខ្លួន និងមានភាពម្ចាស់ការក្នុងការរៀបចំទុកជាមុន។ លើសពីនេះទៅទៀត សមត្ថភាពក្នុងការផ្សព្វផ្សាយបន្ត គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ក្នុងកម្រិតសហគមន៍។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យយកចំណេះដឹងបច្ចេកទេស និងវិធានការសុវត្ថិភាពដែលបានរៀនពីសាលា ទៅចែករំលែកបន្តដល់ឪពុកម្ដាយ បងប្អូន និងអ្នកជិតខាង។ តាមរយៈការសន្ទនាក្នុងគ្រួសារ សិស្សអាចពន្យល់ពីរបៀបរៀបចំកញ្ចប់សម្ភារៈសង្គ្រោះបន្ទាន់ របៀបស្ដាប់ព័ត៌មានព្យាករណ៍អាកាសធាតុ ឬការរៀបចំទ្រុងសត្វឱ្យបានខ្ពស់មុនពេលទឹកជំនន់មកដល់។ សកម្មភាពនេះបានប្រែក្លាយសិស្សឱ្យទៅជា អ្នកនាំសារសុវត្ថិភាព ដែលជួយឱ្យមនុស្សពេញវ័យនៅក្នុងសហគមន៍ ងាកមកចាប់អារម្មណ៍ និងផ្លាស់ប្តូរឥរិយាបថក្នុងការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ជាងមុន។ ការបណ្ដុះបណ្ដាលពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក៏បានរួមចំណែកយ៉ាងខ្លាំងដល់ការកសាងស្មារតីទទួលខុសត្រូវសង្គមក្នុងចំណោមយុវជន។ នៅពេលដែលសិស្សានុសិស្សយល់ច្បាស់ពីហានិភ័យ ពួកគាត់នឹងមិនមែនជាអ្នករងគ្រោះដោយអកម្មនោះទេ។ ប៉ុន្តែជាអ្នកចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ និងការជួយដាស់តឿនគ្នាទៅវិញទៅមក។ ភាពជោគជ័យនៃកម្មវិធីសិក្សានេះ មិនមែនវាស់វែងតែលើលទ្ធផលប្រឡងក្នុងថ្នាក់នោះទេ។ ប៉ុន្តែវាស់វែងលើសកម្មភាពជាក់ស្ដែងដែលសិស្សបានធ្វើ ដើម្បីធានាថាគ្មាននរណាម្នាក់នៅក្នុងគ្រួសារ ឬសហគមន៍របស់ពួកគាត់ត្រូវរងគ្រោះដោយសារតែការខ្វះព័ត៌មាន ឬការខ្វះការត្រៀមលក្ខណៈឡើយ។ ជារួមមក ការយល់ដឹងពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានបំប្លែងសាលារៀនឱ្យទៅជាថ្នាលបណ្ដុះនូវវប្បធម៌សុវត្ថិភាពដ៏រឹងមាំ។ តាមរយៈការចេះរៀបចំផែនការសុវត្ថិភាព និងការផ្សព្វផ្សាយចំណេះដឹងបន្ត សិស្សានុសិស្សបានក្លាយជាកម្លាំងជួរមុខដ៏សំខាន់ក្នុងការកសាងភាពធន់នៃសហគមន៍កម្ពុជាចំពោះមុខការប្រែប្រួលអាកាសធាតុ។ ការបន្តគាំទ្រ និងជំរុញសកម្មភាពទាំងនេះឱ្យកាន់តែទូលំទូលាយ នឹងជួយឱ្យសង្គមជាតិទាំងមូលមានភាពកក់ក្ដៅ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់គ្រោះមហន្តរាយធម្មជាតិ ប្រកបដោយបញ្ញាញាណ និងសាមគ្គីភាព។ ការប្រើប្រាស់សម្ភារ:ឧបទេស និងបច្ចេកវិទ្យាទំនើប បានក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញឱ្យការសិក្សាអំពីគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា កាន់តែមានភាពរស់រវើក ងាយយល់ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានផ្លាស់ប្តូរពីការបង្រៀនតាមបែបសរសេរលើក្ដារខៀនសុទ្ធសាធ មកជាការប្រើប្រាស់មធ្យោបាយចម្រុះ ដែលរួមបញ្ចូលទាំងរូបភាព ចលនា និងទិន្នន័យជាក់ស្ដែង។ ការធ្វើបែបនេះមិនត្រឹមតែជួយទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយឱ្យពួកគាត់អាចចងចាំ និងយល់ដឹងពីបាតុភូតស្មុគស្មាញនានាបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់បំផុត។ សម្រាប់កុមារតូចៗនៅកម្រិតបឋមសិក្សា ការប្រើប្រាស់សៀវភៅរូបភាពពណ៌ និងវីដេអូអប់រំក្នុងទម្រង់ជាតុក្កតា គឺជាឧបករណ៍ដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងអំពីគ្រោះថ្នាក់ធម្មជាតិ។ រូបភាពតុក្កតាដែលបង្ហាញពីសកម្មភាព នៅពេលមានការរញ្ជួយដី ឬការប្រើប្រាស់តួអង្គសត្វដើម្បីពន្យល់ពីគ្រោះថ្នាក់នៃរន្ទះបាញ់ បានធ្វើឱ្យមេរៀនដែលហាក់ដូចជាគួរឱ្យខ្លាច ប្រែមកជាមានភាពស្និទ្ធស្នាល និងងាយចងចាំ។ វីដេអូខ្លីៗទាំងនេះជួយឱ្យកុមារមើលឃើញពីលទ្ធផលនៃការត្រៀមខ្លួនបានល្អ និងផលវិបាកនៃការធ្វេសប្រហែស។ ដែលជាការបណ្ដុះនូវការប្រុងប្រយ័ត្នតាំងពីវ័យក្មេងតាមរយៈការកម្សាន្ត និងការអប់រំបញ្ចូលគ្នា។ ស្របជាមួយគ្នានេះ សម្រាប់សិស្សនៅកម្រិតមធ្យមសិក្សា ការសិក្សាត្រូវបានលើកកម្ពស់តាមរយៈការរៀនតាមបែបការិយាល័យឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ឬគេហទំព័រផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ដើម្បីតាមដានរបាយការណ៍ព្យាករណ៍អាកាសធាតុជាក់ស្ដែង។ ការរៀនតាមដានសម្ពាធខ្យល់ ការវិភាគលើរូបភាពផ្កាយរណបដែលបង្ហាញពីទិសដៅនៃព្យុះ ឬការពិនិត្យមើលកម្រិតទឹកទន្លេតាមប្រព័ន្ធអនឡាញ បានជួយឱ្យសិស្សយល់ពីរបៀបដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីសង្គ្រោះជីវិតមនុស្ស។ ការប្រើប្រាស់សម្ភារ:ឧបទេសឌីជីថលទាំងនេះ ក៏បានបើកឱកាសឱ្យសិស្សានុសិស្សអាចរៀនសូត្រពីចម្ងាយ និងបន្តការស្រាវជ្រាវដោយខ្លួនឯងនៅក្រៅថ្នាក់រៀនផងដែរ។ ប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាបណ្ណាល័យដ៏ធំធេងដែលសិស្សអាចស្វែងរកមេរៀនបន្ថែមអំពីការប្រែប្រួលអាកាសធាតុសកល និងវិធីសាស្ត្រច្នៃប្រឌិតថ្មីៗក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ ចំណេះដឹងដែលទទួលបានតាមរយៈបច្ចេកវិទ្យានេះ ធ្វើឱ្យសិស្សមានភាពជឿជាក់លើខ្លួនឯង និងមានសមត្ថភាពក្នុងការផ្ដល់ដំបូន្មានដល់សហគមន៍ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពិតប្រាកដ។ ជារួមមក ការបញ្ចូលសម្ភារ:ឧបទេស និងបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាអំពីគ្រោះមហន្តរាយ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកការអប់រំតាមបែបទំនើបកម្ម។ វាមិនត្រឹមតែជួយឱ្យសិស្សានុសិស្សយល់ដឹងពីទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវ ឧបករណ៍ឌីជីថល ដល់ពួកគាត់ដើម្បីការពារខ្លួន និងសង្គមជាតិ។ ការបន្តអភិវឌ្ឍមាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែប និងការចែកចាយឱ្យបានសព្វសាយដល់គ្រប់សាលារៀន ជាពិសេសនៅតំបន់ដាច់ស្រយាល នឹងរឹតតែពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពឆ្លាតវៃចំពោះមុខគ្រោះមហន្តរាយធម្មជាតិគ្រប់រូបភាព។